នំក្រម៉ៅថត ឬនំចេកខ្ចប់អំបុកបំពង គឺជាបង្អែមខ្មែរមួយប្រភេទដែលពេញនិយមខ្លាំង ពិសេសក្នុងរដូវកាលបុណ្យអុំទូក។ នំនេះមានរសជាតិផ្អែម ឈ្ងុយឆ្ងាញ់ ហើយងាយស្រួលធ្វើ។ ចំពោះគ្រឿងផ្សំសម្រាប់ធ្វើនំនេះមានដូចជា ចេកណាំវ៉ា ៦ ផ្លែ ដោយជ្រើសរើសចេកទុំល្មម,អំបុក ២០០ ក្រាម,សាច់ដូងឈូស ១០០ ក្រាម,ខ្ទិះដូង ២៥០ មីលីលីត្រ, ម្សៅបំពង ៤ ស្លាបព្រាបាយ, ស្ករស ៤ ស្លាបព្រាបាយ, និងអំបិលកន្លះស្លាបព្រាកាហ្វេ ។ ចំណែកវិធីធ្វើវិញ ដំបូងត្រូវបកចេកណាំវ៉ាចេញពីសំបក បន្ទាប់មកយកចេកមកកិន ឬបុកឱ្យម៉ដ្ឋល្អ។ ដោយអ្នកអាចប្រើសម រឺម៉ាស៊ីនកិនក៏បាន ហើយត្រូវប្រាកដថាចេកម៉ដ្ឋល្អ ដើម្បីកុំឲ្យមានកំណកពេលលាយនំ។ យកចានគោមធំមួយ ហើយដាក់ចេកដែលកិនរួចចូល បន្ទាប់មក ចាក់អំបុកចូលទៅក្នុងចានចេកនោះ។ បន្ថែមទឹកខ្ទិះដូងចូលទៅក្នុងល្បាយ រួចដាក់ម្សៅបំពង ស្ករស និងអំបិលចូលបន្តិច។ យើងប្រើដៃស្អាតច្របាច់ និងច្របល់គ្រឿងផ្សំទាំងអស់ចូលគ្នាឱ្យសព្វល្អ។ យើងត្រូវប្រាកដថាមិនមានកំណកម្សៅ ឬស្ករនៅសល់ឡើយ ហើយត្រូវមានសភាពរលោងហើយស្អិតល្មម។ បន្ទាប់មកយកល្បាយដែលបានច្របាច់ មកធ្វើជារាងមូលសំប៉ែតៗល្មម ដោយអ្នកអាចធ្វើនំធំ ឬតូចតាមចំណូលចិត្ត នឹងរៀបចំទុកដាក់នៅលើថាស ឬចានមួយ។ រួចដាក់ខ្ទះលើភ្លើង ហើយចាក់ប្រេងឆាចូលឲ្យល្មមសម្រាប់បំពង។ រង់ចាំឱ្យប្រេងឆាក្តៅល្មម ហើយដើម្បីដឹងថាប្រេងក្តៅឬអត់ អ្នកអាចសាកយកចង្កឹះដាក់បន្តិចទៅក្នុងប្រេង។ បើមានពពុះ វាមានន័យថាប្រេងក្តៅហើយ អាចដាក់នំដែលបានរៀបចំរួចចូលទៅបំពងម្តងបន្តិចៗ។ បំពងនំរហូតទាល់តែនំឡើងពណ៌មាសស្រាលៗ ត្រឡប់នំម្ខាងទៅម្ខាងដើម្បីឱ្យឆ្អិនសព្វល្អ។ នៅពេលដែលនំមានពណ៌មាសស្រស់ហើយ ស្រង់នំចេញពីប្រេង។ ដាក់នំនៅលើកញ្ច្រែង ឬក្រដាសសម្រាប់ជ្រាបប្រេងដើម្បីកុំឱ្យនំមានជាតិប្រេងច្រើនពេក។ នំក្រម៉ៅថត ឬ នំអំបុកបំពង អាចទទួលទានទាំងក្តៅៗ ឬទុកឲ្យត្រជាក់ក៏បាន។ នំនេះមានរសជាតិឈ្ងុយឆ្ងាញ់ ហើយស័ក្តិសមសម្រាប់ញ៉ាំលេង ឬធ្វើជាបង្អែម។